ក្នុងវប្បធម៌កម្ពុជា ពិធីបុណ្យសពគឺជាយ៉ាងសំខាន់ ដូចនេះហើយតួនាទីរបស់បុគ្គលម្នាក់ៗត្រូវបានកំណត់យ៉ាងច្បាស់។ ជាដំបូង ព្រះសង្ឃត្រូវបានអញ្ជើញមកសូត្រធម៌រលឹក ដើម្បីណែនាំព្រលឹងអ្នកស្លាប់ឲ្យកើតជាថ្មីនៅក្នុងសុខសន្តិភាព។ ក្នុងពេលដដែលនេះ មេភូមិនិងចាស់ទុំក្នុងភូមិ នឹងរៀបចំពិធីបុណ្យដើម្បីប្រាកដថាវាប្រព្រឹត្តទៅបានរលូន។ លើសពីនេះ ព្រឹទ្ធាចារ្យទាំងនេះជួយជ្រើសរើសពេលវេលាដ៏ល្អសម្រាប់ពិធីបុណ្យសព ដោយផ្អែកលើជំនឿព្រះពុទ្ធសាសនា និងហោរាសាស្រ្តក្នុងស្រុក។ ដោយសារតែការនេះ គ្រួសាររបស់អ្នកស្លាប់ពឹងផ្អែកយ៉ាងខ្លាំងទៅលើការណែនាំនិងបច្ចេកទេសបុរាណរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកជិតខាងក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំពិធី ដោយជួយដំឡើងរោង កៅអី និង ក្នុងការទទួលភ្ញៀវផងដែរ។ ជាធម្មតា ស្ត្រីនៅក្នុងភូមិ និងជួយចម្អិនអាហារឲ្យភ្ញៀវ និងព្រះសង្ឃដែលចូលរួមពិធី។ នៅពេលតែមួយគ្នានេះ ប្រុសវ័យជំទង់ជួយក្នុងការងារដែលត្រូវការកម្លាំងដូចជាជីកភ្នូរ ឬលើកមឈូសជាដើម។ ក្រៅពីនេះ សមាជិកគ្រួសារត្រៀមស្លាដក់ ដែលមានដូចជាសម្លៀកបំពាក់ភិក្ខុ ទៀន និងផ្កាដើម្បីប្រគេនព្រះសង្ឃ។ ទានទាំងនេះត្រូវបានគេជឿថានឹងក្លាយទៅជាផលបុណ្យ និងបញ្ជូនទៅកាន់អ្នកស្លាប់។ ក្នុងដំណើរការនេះ អាចារ្យ ឬអ្នកដឹកនាំបុណ្យនាំបងប្អូនពុទ្ធសាសនិកអានបញ្ចាំនិងចងសមាជិកភាពក្នុងពិធី។ ជាមួយគ្នានេះ ព្រះសង្ឃនឹងឲ្យធម៌ ទេសនាអំពី កម្ម និងសារៈសំខាន់នៃជីវិត។ បន្ទាប់មក គ្រួសារ និងអ្នកចូលរួមស្តាប់យ៉ាងស្ងៀមស្ងាត់ ដើម្បីបង្ហាញការគោរពនិងអនុមោទនានៃព្រះធម៌។ បន្ថែមពីនេះ គ្រួសារសពនឹងស្លៀកសពាក់ស ឬ រុំក្រណាត់សលើក្បាល ដើម្បីបង្ហាញពីភាពកាន់ទុក្ខ។ បន្ទាប់មក ក្រុមដង្ហែធ្វើដំណើរដោយមានព្រះសង្ឃនៅខាងមុខ និងលីមឈូសទៅកាន់កន្លែងដុតសព។ នៅក្នុងដំណើរដង្ហែ អ្នកជិតខាងកាន់ធូក ឬផ្កាឈូក។ បន្ទាប់មក នៅកន្លែងដុតសព ព្រះសង្ឃសូត្រមន្តបន្ថែម មុននឹងដុតសព។ បន្ទាប់ពីនោះ សាច់ញាតិជិតស្និទ្ធអាចជំនួសគ្នាដាក់ធូប និងទៀននៅក្បែរមឈូស។ បន្ទាប់ពីការដុតសព ផេះនិងឆ្អឹងត្រូវបានប្រមូលដាក់ក្នុងកោដ្ឋ។ តាមប្រពៃណី កោដ្ឋនោះត្រូវបានដាក់ក្នុងចេតិយគ្រួសារ ឬ ដាក់នៅចេតិយវត្ត។ បន្ទាប់ពីសពស្លាប់បាន៧ថ្ងៃ ត្រូវមានពិធីបន្តទៀត គឺ ពិធីបុណ្យ ៧ថ្ងៃ ដើម្បីបន្តផ្ទេរបុណ្យ។ បន្ទាប់ពីបាន១០០ថ្ងៃនឹងមាន ពិធីមួយទៀត គឺបុណ្យ១០០ ឬ ថ្ងៃខួបនៃការស្លាប់។ ក្នុងពិធីនេះ ព្រះសង្ឃវិលត្រឡប់មកសូត្រធម៌រលឹក ទេសនា និង ឧទ្ទិសកុសលម្ដងទៀត។ ជាបន្ត អ្នកភូមិ សាច់ញាតិ នឹងបន្តមកសួរសុខទុក្ខគ្រួសាររសព និងផ្តល់ជាជំនួយផ្សេងៗ។ គ្រួសារជាញឹកញាប់រៀបចំអាហារ ឬអំណោយតូចៗសម្រាប់អរគុណអ្នកដែលបានជួយ។ មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវនិងអនុស្សាវរីយ៍អំពីអ្នកស្លាប់ត្រូវបានចែករំលែករវាងអ្នកចាស់និងអ្នកជិតខាង។